ប្រជាជនខ្មែរជាច្រើនតែងតែងាកទៅរកពុទ្ធសាសនា និងការប្រតិបត្តិសមាធិ ដើម្បីស្វែងរកចម្លើយ និងការព្យាបាលនៅពេលដែលមានបញ្ហាផ្លូវចិត្តឬជួបវិបត្តិទុកព្រួយ។ នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃកត្តាប្រវត្តិសាស្ត្រ វប្បធម៌ សង្គម និងជំនឿផ្ទាល់ខ្លួន។ ពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជំនឿនេះមិនត្រឹមតែជាសាសនាប៉ុណ្ណោះទេ តែវាក៏ជាមាគ៌ាជីវិតដែលបង្រៀនពីការយល់ដឹងអំពីធម្មជាតិរបស់ចិត្ត និងការពិតនៃជីវិត។ មូលហេតុចម្បងមួយដែរជាប្រជាជនខ្មែរ តែងតែ ងាកទៅរកពុទ្ធសាសនាឬសមាធិសម្រាប់ចម្លើយ ជាទីព្យាបាលពេលដែលមានបញ្ហាផ្លូវចិត្តនោះគឺ ការបង្រៀនរបស់ព្រះពុទ្ធអំពីទុក្ខ ។ ពុទ្ធសាសនាទទួលស្គាល់ថា ទុក្ខគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃជីវិត។ ការកើត ចាស់ ឈឺ ស្លាប់ ការបាត់បង់ ការបែកបាក់ និងការមិនបានសម្រេចបំណងសុទ្ធតែជាទុក្ខ។ ម្យ៉ាងទៀតការយល់ដឹងពីការពិតនេះ ជួយឱ្យបុគ្គលម្នាក់ៗអាចទទួលយកស្ថានភាពផ្លូវចិត្តរបស់ខ្លួនដោយបើកចំហរ។ ជំនួសឱ្យការតស៊ូ ឬបដិសេធបញ្ហា ពួកគេត្រូវរៀនពីរបៀបប្រឈមមុខនឹងវា។ យ៉ាងណាមិញព្រះពុទ្ធសាសនាក៏បង្រៀនអំពី អនិច្ចតា ដែលមានន័យថា អ្វីៗទាំងអស់មិនស្ថិតស្ថេរ។ លើសពីនេះរួមបញ្ចូលទាំងអារម្មណ៍ ការគិត និងបញ្ហាផ្លូវចិត្ត។ ការយល់ដឹងនេះអាចជួយកាត់បន្ថយនឹងទុក្ខលំបាកផ្លូវចិត្ត។ ដូច្នេះហើយបានជាប្រជាជនខ្មែរជាច្រើនជឿថា ទុក្ខលំបាកក្នុងជីវិតគឺបណ្ដាលមកពីកម្មផលដែលបានសាងពីអតីតកាល។ ជំនឿនេះជួយឱ្យពួកគេទទួលយកស្ថានភាពបច្ចុប្បន្នដោយចិត្តស្ងប់ ហើយព្យាយាមសាងអំពើល្អដើម្បីអនាគត។ ចំណេះដឹងនៃពុទ្ធសាសនាជួយឲ្យយើងយល់ថាទុក្ខគឺជាស្ថានភាពរបស់មនុស្សម្នាក់ៗដែរកើតពីធម្មជាតិ។ ប្រជាជនខ្មែរយល់ថាពុទ្ធសាសនាអាចជួយឲ្យយើងចេះទប់ស្កាត់ភាពបាក់ទឺកចិត្ត។ ការចូលរួមក្នុងពិធីសាសនាជួយកាត់បន្ថយភាពឯកា។ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនាបានបង្ហាញផ្លូវឆ្ពោះទៅរក សេចក្ដីសុខពិត តាមរយៈការរំលត់ទុក្ខ។ គោលការណ៍ អរិយសច្ច ៤ គឺជាគ្រឹះដ៏សំខាន់ដែលណែនាំពីរបៀបដោះស្រាយបញ្ហាផ្លូវចិត្ត។ ទីមួយ គឺការស្គាល់ទុក្ខ។ ទីពីរ គឺការស្វែងរកហេតុនៃទុក្ខ។ ទីបី គឺការរំលត់ទុក្ខ។ ទីបួន គឺ ជាផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ។ គោលការណ៍ទាំងនេះបានផ្ដល់នូវក្របខណ្ឌដ៏ច្បាស់លាស់សម្រាប់បុគ្គលម្នាក់ៗដើម្បីវិភាគ និងដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ វាមិនមែនជាការបង្រៀនឱ្យរត់គេចពីការពិតនោះទេ តែជាការប្រឈមមុខនឹងការពិតដោយប្រាជ្ញា។ ចំណែកឯការសមាធិ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយដែលពុទ្ធសាសនាផ្ដល់ឱ្យ ដើម្បីព្យាបាលបញ្ហាផ្លូវចិត្ត។ ការសមាធិនេះមានប្រភេទសំខាន់ៗពីរគឺ សមាធិសមាថៈ ដែលជាការបណ្ដុះសេចក្ដីស្ងប់ក្នុងចិត្ត និង សមាធិវិបស្សនា ដែលជាការបណ្ដុះបញ្ញាដើម្បីយល់ដឹងពីការពិត។ សមាធិសមាថៈ ជួយឱ្យចិត្តស្ងប់ រម្ងាប់នូវអារម្មណ៍ច្របូកច្របល់ និងកាត់បន្ថយភាពតានតឹង នៅពេលដែលចិត្តស្ងប់ អារម្មណ៍អវិជ្ជមានដូចជា កំហឹង ភ័យខ្លាច ឬទុក្ខព្រួយក៏ត្រូវបានបន្ធូរបន្ថយដែរ។ រីឯសមាធិវិបស្សនា ជួយឱ្យបុគ្គលម្នាក់ៗអាចសង្កេតមើលគំនិត អារម្មណ៍ និងបាតុភូតផ្សេងៗដែលកើតឡើងក្នុងចិត្តដោយមិនវិនិច្ឆ័យ។ តាមរយៈការសង្កេតដោយ សតិជួយឱ្យពួកគេមានគម្លាតមួយពីបញ្ហាផ្លូវចិត្ត ហើយអាចមើលឃើញវាដោយទស្សនៈខុសគ្នា។ ការអនុវត្តសមាធិជាប្រចាំជួយធ្វើឱ្យបុគ្គលម្នាក់ៗយល់ដឹងកាន់តែច្បាស់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួន និងជុំវិញខ្លួន។ មួយវិញទៀតសមាធិជារបៀបឲ្យអារម្មណ៍ប្រកបដោយស្ងប់ស្ងាត់នឹងជួយដោះស្រាយសម្ពាធផ្លូវចិត្ត។ ជំនាញនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងអារម្មណ៍ និងប្រតិកម្មចំពោះស្ថានភាពលំបាក។ វាក៏ជួយឱ្យពួកគេអាចផ្តោតអារម្មណ៍បានល្អប្រសើរ និងមានការសម្រេចចិត្តប្រកបដោយប្រាជ្ញា។ វត្តអារាមនានាបានក្លាយជាកន្លែងស្ងប់ស្ងាត់សម្រាប់សមាធិ។ ព្រះសង្ឃជាគ្រូអាចណែនាំពីរបៀបធ្វើសមាធិឱ្យបានត្រឹមត្រូវ។ នេះបានផ្តល់នូវបរិយាកាសគាំទ្រដល់អ្នកដែលកំពុងស្វែងរកសន្តិភាពផ្លូវចិត្ត។ ពុទ្ធសាសនាបានបង្កើតនូវ បណ្ដាញគាំទ្រសង្គម ដ៏រឹងមាំសម្រាប់ប្រជាជនខ្មែរ។ វត្តអារាមគឺជាមជ្ឈមណ្ឌលសហគមន៍ដែលប្រជាជនអាចជួបជុំគ្នា សន្ទនាជាមួយព្រះសង្ឃ ឬសមាជិកសហគមន៍ផ្សេងទៀត។ ពួកគេអាចចែករំលែកបញ្ហា និងទទួលដំបូន្មានប្រកបដោយមេត្តាធម៌។ ការមានទីពឹងផ្លូវចិត្តបែបនេះ ជួយឱ្យបុគ្គលមិនមានអារម្មណ៍ឯកោនៅពេលប្រឈមមុខនឹងបញ្ហា។ ការធ្វើបុណ្យទាន និងការចូលរួមក្នុងពិធីសាសនា ក៏ជាទម្រង់មួយនៃការប្រាស្រ័យទាក់ទងគ្នា និងការទទួលការគាំទ្រផ្លូវចិត្តផងដែរ។ កម្មផល ធ្វើឱ្យប្រជាជនខ្មែរយល់ថា បញ្ហាដែលពួកគេជួបប្រទះនាពេលបច្ចុប្បន្នអាចជាផលនៃទង្វើអតីតកាល។ ជំនឿនេះមិនមែនដើម្បីបន្ទោសខ្លួនឯងនោះទេ តែដើម្បីលើកទឹកចិត្តឱ្យសាងអំពើល្អ និងធ្វើបុណ្យកុសល។ ការធ្វើបុណ្យ ជួយឱ្យពួកគេមានសេចក្ដីសង្ឃឹម និងអារម្មណ៍ថាខ្លួនអាចផ្លាស់ប្ដូរជោគវាសនាបាន។ ពិសេសជាងនេះទៅទៀតវាក៏ជួយឱ្យពួកគេមានចិត្តមេត្តា ចំពោះខ្លួនឯង និងអ្នកដទៃផងដែរ។ ការបណ្ដុះ មេត្តាធម៌ និង ករុណាធម៌ ទៅកាន់ខ្លួនឯង និងអ្នកដទៃ ជួយឱ្យចិត្តស្ងប់ និងអាចព្យាបាលរបួសផ្លូវចិត្តបាន។ សរុបមក ការងាកទៅរកពុទ្ធសាសនា និងសមាធិ សម្រាប់ចម្លើយនិងការព្យាបាលបញ្ហាផ្លូវចិត្ត គឺជាការឆ្លុះបញ្ចាំងពីប្រាជ្ញាដែលចាក់ឫសជ្រៅក្នុងវប្បធម៌ខ្មែរ។ វាជាផ្លូវមួយដែលផ្តល់នូវការយល់ដឹងពីធម្មជាតិនៃទុក្ខ ការអនុវត្តជាក់ស្តែងដើម្បីបំបាត់ភាពតានតឹង និងការគាំទ្រពីសហគមន៍។ ផលដែលទទួលបានគឺ សន្តិភាពផ្លូវចិត្ត ការយល់ដឹងកាន់តែប្រសើរអំពីខ្លួនឯង និងសមត្ថភាពក្នុងការប្រឈមមុខនឹងបញ្ហាដោយចិត្តរឹងមាំ។